អត្ថបទនេះបានរៀបរាប់អំពីទីតាំងប្រវត្តិសាស្ត្រមួយឈ្មោះ “ព្រះពាន់” ដែលស្ថិតនៅក្នុងឃុំល្វា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទីតាំងនេះមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីផ្លូវជាតិលេខ ១ (ត្រង់ផ្សារល្វា) បត់ចុះទៅទិសខាងត្បូង។ ហើយបន្តទៅទិសខាងលិចប្រមាណ ៣ គីឡូម៉ែត្រទៀត តាមផ្លូវលំ ឬភ្លឺស្រែ។ នៅទីនោះ មានដើមឈើខ្ពស់ៗព័ទ្ធជុំវិញ ហើយមានអាស្រមឈើប្រក់ក្បឿងមួយ។ ខាងក្នុងមានតម្កល់ព្រះពុទ្ធរូបនៅលើបល្ល័ង្កយ៉ាងរៀបរយ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺមានដុំថ្មមួយដុំកម្ពស់ប្រមាណ ១ ម៉ែត្រ ទទឹង ១ ម៉ែត្រ មានរាងរៀវទៅលើ។ នៅលើដុំថ្មនោះមានព្រះពុទ្ធរូបតូចៗជាច្រើនរយអង្គឆ្លាក់ព័ទ្ធជុំវិញ។ ដុំថ្មដែលឆ្លាក់ព្រះពុទ្ធរូបជាច្រើននេះហើយដែលអ្នកស្រុកហៅថា “ព្រះពាន់”។ រឿងព្រេងដែលចាស់ៗដំណាលតៗគ្នាអំពីដើមកំណើតនៃឈ្មោះ "ព្រះពាន់" មានដូចតទៅ។ កាលពីយូរលង់ណាស់មកហើយ មានត្រកូលមួយបានរស់នៅក្នុងតំបន់នោះ។ ពេលដែលប្ដីបានចែកឋានទៅ ប្រពន្ធនិងកូនប្រុសម្នាក់បានរស់នៅរកស៊ីចិញ្ចឹមជីវិតដោយការធ្វើស្រែ។ រៀងរាល់ព្រឹក កូនប្រុសទៅភ្ជួររាស់ឯស្រែ ហើយដល់ថ្ងៃបន្តិចម្ដាយក៏ទូលបាយសម្លទៅឲ្យកូន។ ថ្ងៃមួយ ដោយម្ដាយជាប់រវល់ការងារផ្ទះច្រើន និងគិតថាកូនប្រហែលមិនទាន់ឃ្លានខ្លាំង ក៏បានបង្អែបង្អង់ទៅយឺតបន្តិចជាងរាល់ដង។ កូនប្រុសដែលកំពុងឃ្លានបាយខ្លាំង បានទន្ទឹងមើលផ្លូវម្ដាយរហូតស្ទើរក្រហមភ្នែក។ បន្ថែមទាំងបានពោលពាក្យប្រមាថមើលងាយជាច្រើន ដោយពាក្យសម្ដីមិនសមរម្យ។ លុះម្ដាយរួចរវល់ហើយ ក៏ដួសបាយដាក់ក្នុងត្រឡោកយ៉ាងណែន។ ដោយគិតថាងាយស្រួលឱ្យកូនផឹកទឹកក្រោយស៊ីបាយ។ កូនប្រុសកាលបើឃើញម្ដាយទូលបាយតែបន្តិចដាក់ក្នុងត្រឡោកដូច្នោះ ក៏ខឹងសម្បារយ៉ាងខ្លាំង ដោយស្មានថាខ្លួននឹងស៊ីមិនឆ្អែត។ លើសពីនេះក៏និយាយពាក្យទ្រគោះបោះបោក ថែមទាំងវាយដំម្ដាយរហូតសន្លប់បាត់ស្មារតីទៀតផង។ លុះពេលបានស៊ីបាយក្នុងត្រឡោកនោះ វាមិនអស់ទេ ទើបវាដឹងថាខ្លួនបានធ្វើខុស ហើយក៏ងាកមករកសុំខមាទោសម្តាយវិញ។ ម្តាយបានឆ្លើយតបថា គាត់គ្មានទោសឱ្យកូនទេ តែជាកម្មរបស់វដ្តសង្សារ។ ម្ដាយបានផ្ដាំថា បើកូនចង់រួចផុតពីកម្មពៀរនេះ ត្រូវកូនកសាងព្រះពុទ្ធរូបមួយពាន់អង្គនៅលើផ្ទាំងថ្មដាមួយយ៉ាងធំ ។ គាត់បន្ថែមទៀតថា កាលណាបើព្រះពុទ្ធរូបទាំងនោះរបេះរលុបរលាយបាត់ កាលនោះទើបកូនរួចអំពីកម្មពៀរនេះ។ ម្ដាយផ្ដាំរួចហើយ ក៏បានធ្វើមរណកាលទៅកាន់បរលោកទៅ។ កូនប្រុសនេះក៏បានធ្វើតាមបណ្ដាំម្ដាយ ដោយយកដុំថ្មមួយយ៉ាងធំមកឆ្លាក់ជាព្រះពុទ្ធរូបរាប់រយអង្គព័ទ្ធជុំវិញជាជាន់ៗ។ ហើយតម្កល់ទុកនៅក្នុងកន្លែងនេះរហូតមកដល់សព្វថ្ងៃនេះ។ រៀងរាល់ឆ្នាំ អ្នកស្រុកភូមិជិតខាងតែងនាំគ្នាទៅធ្វើបុណ្យទានផ្សេងៗនៅកន្លែងនេះមិនដែលខានឡើយ។